ល្ខោនស្បែកតូច គឺជាសិល្បៈល្ខោនស្បែកមួយប្រភេទ ដែលរួមមានទាំងល្ខោនស្បែកធំ និងល្ខោនស្បែកពណ៌ផងដែរ។ វាមានលក្ខណៈខុសប្លែកពីគេ ត្រង់ទំហំតូចជាងគេបង្អស់ បើប្រៀបធៀបទៅនឹងទម្រង់ដទៃ ។ តួអង្គស្បែកតូចត្រូវបានឆ្លាក់យ៉ាងប្រណិតពីស្បែកគោស្ងួត ហើយអាចធ្វើចលនាបានយ៉ាងរស់រវើក ទាំងត្រង់ដៃ ជើង ក៏ដូចជាមាត់ ដែលអាចនិយាយ ឬច្រៀងបានយ៉ាងទាក់ទាញ ។ ភាពបត់បែននេះធ្វើឱ្យល្ខោនស្បែកតូចមានលក្ខណៈពិសេស និងមានភាពទាក់ទាញចំពោះទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ខុសពីល្ខោនស្បែកធំ ដែលជាសិល្បៈសក្ការៈបូជា និងសម្តែងតែរឿងទាក់ទងនឹងសាសនា ជាពិសេសរឿងរាមកេរ្តិ៍ ដែលតម្រូវឱ្យមានភាពជាក់លាក់ និងហ្មត់ចត់ខ្ពស់ ។ ល្ខោនស្បែកតូចមានលក្ខណៈប្រជាប្រិយជាង ហើយអាចសម្តែងរឿងបានច្រើនប្រភេទ ។ ក្នុងចំណោមរឿងទាំងនោះរួមមាន រឿងព្រេងនិទាន រឿងប្រវត្តិសាស្ត្រ និងរឿងដែលទាក់ទងនឹងព្រឹត្តិការណ៍ និងបច្ចុប្បន្នភាពសង្គម ។ ការសម្តែងមានភាពក្រមិចក្រមើម កំប្លុកកំប្លែង ងាយស្រួលមើល ងាយស្តាប់ និងងាយយល់ ដែលធ្វើឱ្យទស្សនិកជនមានអារម្មណ៍រីករាយ និងកម្សាន្តចិត្ត ។ មុនសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ យើងធ្លាប់មានក្រុមសិល្បៈល្ខោនស្បែកតូចនៅតាមបណ្តាខេត្តសំខាន់ៗផងដែរ ។ ក្រុមទាំងនោះមានវត្តមាននៅខេត្តសៀមរាប ខេត្តបាត់ដំបង និងនៅរាជធានីភ្នំពេញបច្ចុប្បន្ន ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការភ័ន្តច្រឡំមួយចំនួនក្នុងការហៅឈ្មោះល្ខោនស្បែកតូចនេះ ។ ការហៅល្ខោនស្បែកតូចថា “អាយ៉ង” គឺបានមកពីពាក្យឥណ្ឌូនេស៊ី និងម៉ាឡេ “វ៉ាយ៉ាង” (Wayang) ឬ “ម៉ាល់យ៉ង់” (Malyang) ។ មួយវិញទៀត ការហៅថា “ណាំងកាលុង” ឬ “ណាំងតាលុង” គឺបានមកពីពាក្យថៃសំដៅទៅលើឈ្មោះតំបន់ផាត់ថាលុង នៃភាគខាងត្បូងនៃទីក្រុងបាងកក ។ លោកបណ្ឌិត សំ សំអាង បានបញ្ជាក់យ៉ាងច្បាស់ថា យើងគួរតែកែមកហៅឱ្យត្រូវថា “ល្ខោនស្បែកតូច ឬ ស្បែកតូច” វិញទើបត្រឹមត្រូវ ។ ម្យ៉ាងវិញទៀត លោក ពេជ្រ ទុំក្រវ៉ិល ក៏បានអះអាងផងដែរថា ការដែលអ្នកខ្លះនិយមហៅទម្រង់សិល្បៈនេះថា “អាយ៉ង” គឺដោយសារតែតួត្លុកមួយរូបដែលមានឈ្មោះថា “អាយ៉ង” ដែលទស្សនិកជនស្រឡាញ់ និងចងចាំជាប់ក្នុងចិត្ត ។ ដោយសារតែប្រជាប្រិយភាពរបស់តួអង្គនោះហើយ ទើបក្លាយជាទម្លាប់រត់មាត់នាំគ្នាថា “តោះទៅមើលអាយ៉ង” តៗមក ។ លោក ពេជ្រ ទុំក្រវ៉ិល ក៏បានមានប្រសាសន៍បន្តទៀតថា នៅសម័យនោះ អ្នកដែលកាន់តួត្លុកនោះមានឈ្មោះថា “តាយ៉ង” ផងដែរ ។ តួត្លុកកនៅក្នុងល្ខោនស្បែកតូច គឺជាតួសំខាន់មួយដែលបានរួមចំណែកធ្វើឱ្យទម្រង់សិល្បៈនេះកាន់តែមានភាពរស់រវើក ។ ពួកគេមានរូបរាងប្លែកទាក់ទាញទស្សនិកជនឱ្យចង់សើច ដែលជាទូទៅមានគូថទយ ពោះកំប៉ោង និងក្បាលត្រងោល ។ តាមរយៈការពិនិត្យទៅលើតួអង្គត្លុករបស់ក្រុមសិល្បៈល្ខោនស្បែកតូចខេត្តសៀមរាប ជាឧទាហរណ៍ យើងឃើញថា គេច្រើនឱ្យឈ្មោះតួអង្គត្លុកដែលជាតួសំណព្វចិត្តរបស់ទស្សនិកជនដូចជា “អាប៉ក់” ឬ “អាសូរ” ឬឈ្មោះផ្សេងណាមួយ ។ តួអង្គទាំងនេះបាននាំមកនូវភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយដល់ការសម្តែង។ នៅមុនសម័យបច្ចុប្បន្នកាល ល្ខោនស្បែកតូចត្រូវបានសម្តែងនៅក្នុងពិធីបុណ្យប្រពៃណីជាតិនានា ។ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតាមទីវត្តអារាម និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ។ ក្រៅពីនេះ ក៏មានការសម្តែងក្នុងពិធីបុណ្យតាំងតុ បុណ្យអុំទូក បុណ្យអកអំបុក និងពិធីសំពះព្រះខែ នៅទីលានខាងមុខព្រះបរមរាជវាំងនៃទីក្រុងភ្នំពេញសព្វថ្ងៃនេះ ។ ក្រោយពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានរលំទៅ រហូតមកដល់សម័យបច្ចុប្បន្ននេះ នាយកដ្ឋានសិល្បៈទស្សនីយភាព ដែលស្ថិតក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានក្រុមល្ខោនស្បែកតូចមួយដែរ។ នេះជាសញ្ញាល្អមួយបង្ហាញពីការខិតខំថែរក្សា និងអភិរក្សទម្រង់សិល្បៈបុរាណមួយនេះ។ វង់ល្ខោនស្បែកតូចមានអ្នកពោលឆ្លាតវាងវៃ ប្រកបដោយសំនួនវោហារឥតព្រាងទុក និងមានគំនិតកំប្លុកកំប្លែង។ សមត្ថភាពនេះអាចទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយរីករាយជាមួយនឹងការសម្តែងបានយ៉ាងងាយ ។ យោងតាមឯកសារស្រាវជ្រាវ យើងឃើញថាវង់តន្ត្រីកំដរល្ខោនស្បែកតូច មិនមានភាពដូចគ្នាទាំងអស់នោះទេ ។ ជាពិសេស ទស្សនីយភាពល្ខោនស្បែកតូចនៅខេត្តសៀមរាប និងក្រុងភ្នំពេញ គឺកំដរដោយវង់តន្ត្រីពិណពាទ្យវង់តូច ។ ក្នុងនោះដែរឧបករណ៍រដែលបានប្រើប្រាស់ក្នុងវង់តន្ត្រីនេះរួមមាន រនាតឯក១ ស្រឡៃធំ១ គងធំ១ សម្ភោរ១ និងស្គរធំ១គូ។ ឯល្ខោនស្បែកតូចខេត្តបាត់ដំបង គឺកំដរដោយវង់តន្ត្រី ដែលមានឧបករណ៍ស្រឡៃតូច១ គងដោះឬគងម៉ង់១ ស្គរដៃ១គូ ស្គរតូចរាងដូចស្គរធំ និងពិណពាទ្យ១ ។ ពេលខ្លះក៏មានទាំងកំណាត់ដើមឫស្សីដែលមានគ្រាប់នៅខាងក្នុង១ផងដែរ ។ ភាពខុសគ្នានៃវង់តន្ត្រីនេះបានបង្ហាញពីភាពសម្បូរបែប និងការប្រែប្រួលតាមតំបន់នៃទម្រង់សិល្បៈល្ខោនស្បែកតូចនេះ។ ល្ខោនស្បែកតូចនៅតែជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរ ហើយបន្តរួមចំណែកដល់ការកម្សាន្ត និងការអប់រំសង្គមតាមរយៈសិល្បៈ។